អ្នកតា ត្រូវបានជនជាតិខ្មែរជឿជាក់ថា ជាព្រលឹងអរូបីដែលមានឫទ្ធិអំណាច ដូចជាម្ចាស់ទឹក ម្ចាស់ដី ដែលមនុស្សគ្រប់រូបគោរពបូជាតាំងពីបុរាណកាលមក។ ខ្មែរយើងតែងតែមានជំនឿជឿថា ជាអ្នកការពារ ហើយក៏ជាអ្នកដាក់ទណ្ឌកម្ម ព្រមទាំងជាអ្នកការពារព្រៃឈើដ៏ធំធេង និងសម្បូរបែបដែលផ្ដល់ប្រយោជន៍ដល់ជីវិតមនុស្ស សត្វ និងរុក្ខជាតិ។ អ្នកតាខ្លះក៏ជាអ្នកថែរក្សាភ្នំ ដ៏ស័ក្ដិសិទ្ធិ ជាទីជម្រកសត្វព្រៃ និងជាប្រភពធនធានធម្មជាតិដ៏សំខាន់ផងដែរ។ ប្រភពទឹកស្អាត ទន្លេធំៗ ស្ទឹង បឹងបួ ក៏ត្រូវបានគេជឿថាមានអ្នកតាថែរក្សា ដើម្បីធានាបាននូវទឹកសម្រាប់ប្រើប្រាស់។ រាល់ភូមិស្រុកទាំងអស់ តែងតែមានអ្នកតាប្រចាំភូមិ ដែលចាំមើលថែ ការពារប្រជាជន និងសត្វពាហនៈឱ្យមានសុខសុវត្ថិភាព ប៉ុន្តែបើមានអ្នកណាប្រព្រឹត្តអំពើឆ្គាំឆ្គងទៅ លើអ្នកតា ដូចជាចំអកចំអន់ បន្ទាបបន្ថោក មើលងាយប្រមាថ គេអាចនឹងទទួលទណ្ឌ កម្មពីអ្នកតាដូចជា គ្រុនក្ដៅ សន្តំ ចុកពោះ ឡប់ ស្មារតី ចង់តែរត់ចេញពីផ្ទះ ជាដើម ។ អ្នកតាជួយការពារផលដំណាំ របស់កសិករពីសត្វចង្រៃ ពីធាតុអាកាសមិនល្អ និងជួយឱ្យដំណាំបានផលច្រើន។ ពួកគាត់ជាអ្នកផ្ដល់សេចក្ដីសុខ ភាពត្រជាក់ត្រជុំ ភាពសុខដុមរមនា និងវិបុលភាពដល់ប្រជាជនគ្រប់រូប ក៏ប៉ុន្តែប្រសិនបើមនុស្សធ្វើខុសឬបំពានដល់អ្នកតា ចាស់ៗខ្មែរយើងតែងតែនិយាយថាអ្នកតាកាច់។ ប្រសិនបើមានគ្រោះធម្មជាតិកើតឡើង ដូចជាទឹកជំនន់ ខ្យល់ព្យុះ គេជឿថាអ្នកតាអាចជួយ បញ្ចៀស ឬបង្វែរគ្រោះទាំងនោះបាន។ វត្តមានអ្នកតាបង្ហាញពីភាពសុខដុមរមនា រវាងមនុស្សនិងធម្មជាតិ ដែលរស់នៅអាស្រ័យគ្នាទៅវិញទៅមក។ ការគោរពដល់អ្នកតា គឺជាជំនឿរបស់ខ្មែរយើងដែលមានជំនឿលើអ្នកតា ថាជាព្រលឹងនៃជនដែលស្លាប់ទៅហើយ ហើយព្រលឹងនេះទៀតសោតនៅតាមថែរក្សា មើលសុខទុក្ខកូនចៅតទៅទៀត ហើយប្រជាជនខ្មែរតែងតែសែននឹករំលឹកដល់អារុក្ខអារក្សអ្នកតា ដើម្បីសុំសេចក្ដីសុខសប្បាយ។ ទីសក្ការៈបូជាអ្នកតា ច្រើនមាននៅតាមភូមិ តាមវត្ដ អារាមតាមវាលស្រែ ចំការ ឬនៅតាម ព្រៃភ្នំក្រំថ្ម បឹងបួរ ទន្លេ សមុទ្រ គេតែងប្រទះឃើញខ្ទមអ្នកតាដែលជាធម្មតាច្រើននៅក្រោមដើមឈើធំៗម្លប់ត្រឈឹងត្រឈៃ និងជាទីស្ងប់ស្ងាត់។ អ្នកតាខ្លះតំណាងឱ្យវីរបុរសបុរាណ ដែលបានលះបង់ជីវិតដើម្បីការពារស្រុកភូមិ និងប្រជាជនរបស់ពួកគេ។ ជំនឿនេះជួយរក្សាបរិស្ថាន ឱ្យនៅគង់វង្សល្អ ព្រោះមនុស្សមិនហ៊ានបំផ្លាញទីជម្រកអ្នកតានោះទេ។ គេជឿថាអ្នកតាមានឫទ្ធិអំណាច អាចជួយប្រទានពរជ័យ ឬផ្ដល់ទុក្ខទោសដល់អ្នកដែលមិនគោរពផងដែរ។ អ្នកតាគឺជាផ្នែកមួយនៃជំនឿ ដែលមានតាំងពីបុរាណកាលមកនៅក្នុងសង្គមខ្មែរយើង រហូតមកដល់សព្វថ្ងៃនេះខ្មែរយើងនៅតែជឿនិងគោរពនូវឡើយ។ ប្រជាជនតែងតែថ្វាយតង្វាយ ដល់អ្នកតា ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើន និងមានលាភសំណាង។ តង្វាយអាចជាបាយសី មាន់ស្ងោរ ជ្រូកខ្វៃ ឬផ្លែឈើ នំចំណី និងភេសជ្ជៈផ្សេងៗទៅតាមជំនឿរៀងៗខ្លួនរបស់ពួកគេ។ គេបន់ស្រន់សុំការការពារ ពីគ្រោះថ្នាក់ ចង្រៃឧបទ្រព រឿងអាក្រក់នានា និងសត្វសាហាវយង់ឃ្នង។ អ្នកធ្វើដំណើរផ្លូវឆ្ងាយតែងតែសុំជម្រក និងភាពសុវត្ថិភាពពីអ្នកតាឱ្យបានទៅមកស្រួល។ ឪពុកម្ដាយតែងតែបន់ស្រន់សុំការសុខសាន្ត សម្រាប់កូនចៅឱ្យបានរៀនសូត្រចេះដឹង និងមានអនាគតល្អ។ នៅពេលមានជំងឺធ្ងន់ធ្ងរ ឬពិបាកព្យាបាល ខ្លះក៏ទៅបន់ស្រន់សុំការព្យាបាល ពីអ្នកតាឱ្យឆាប់ជាសះស្បើយ។ គេជឿថាការបន់ស្រន់ដោយចិត្តស្មោះត្រង់ និងគិតល្អ អ្នកតានឹងតាមថែរក្សា និងប្រទានពរជ័យដល់ពួកគេផងដែរ។ ការថ្វាយតង្វាយនេះជាការបង្ហាញការគោរព និងការសំពះលា ទៅកាន់ម្ចាស់ទឹកម្ចាស់ដី។ ពេលបំណងប្រាថ្នាបានសម្រេច គេតែងតែថ្វាយតង្វាយសង តាមពាក្យសន្យាដែលពួកគេបានបន់ស្រន់។ តង្វាយទាំងនោះត្រូវរៀបចំយ៉ាងប្រុងប្រយ័ត្ន និងមានអនាម័យខ្ពស់ ដើម្បីបង្ហាញការគោរព។ ខ្លះថ្វាយដោយទៀន ធូប ផ្កា និងស្លាធម៌ ទៅតាមទំនៀមទម្លាប់បុរាណ។ ជំនឿនេះជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ របស់ប្រជាកសិករដែលរស់នៅពឹងផ្អែកលើធម្មជាតិ។ គេជឿថាបើមិនថ្វាយទេ អ្នកតាអាចខឹង ឬផ្ដល់បណ្ដាសាឱ្យជួបប្រទះនូវរឿងមិនល្អ។ ការថ្វាយតង្វាយក៏ជាការបន្តប្រពៃណី ពីដូនតា ដែលបានប្រតិបត្តិមកតាំងពីបរមបុរាណ។ ពិធីនេះធ្វើឡើងដោយចិត្តជ្រះថ្លា និងការគោរពជឿជាក់ទៅលើឫទ្ធិបារមីរបស់អ្នកតា។ ការគោរពអ្នកតាជាទំនៀមទម្លាប់សំខាន់ ក្នុងពិធីបុណ្យស្រុកដែលរៀបចំឡើងជាប្រចាំឆ្នាំ។ ក្នុងពិធីបុណ្យភូមិ តែងតែមានការរៀបចំពិធីបន់ស្រន់អ្នកតា ដើម្បីសុំសេចក្ដីសុខ និងសិរីសួស្ដីដល់ភូមិ។ មុនពេលសាងសង់អ្វីមួយធំៗ ដូចជាស្ពាន ផ្លូវ ផ្ទះ ឬអគារ គេតែងតែសុំការអនុញ្ញាតពីអ្នកតា ម្ចាស់ទឹកម្ចាស់ដី។ នៅពេលមានគ្រោះថ្នាក់បន្ទាន់ ដូចជាភ្លើងឆេះ រាំងស្ងួតយូរ ឬមានជំងឺឆ្លង គេតែងតែរៀបចំពិធីបន់ស្រន់សុំសេចក្តីសុខឬពិធីសុំទឹកភ្លៀងផងដែរ។ ពិធីបន់ស្រន់នេះត្រូវបានធ្វើឡើងដោយមានអ្នកអាចារ្យ ឬអ្នកសុំ ជាអ្នកនាំផ្លូវក្នុងការបន់ស្រន់។ អ្នកខ្លះធ្វើពិធីដើម្បីសុំសេចក្តីសុខ ដល់អ្នកភូមិទូទៅ និងសត្វពាហនៈឱ្យមានសុខភាពល្អ។ វាជាពិធីមួយដែលប្រមូលផ្ដុំអ្នកភូមិ ឲ្យមកជួបជុំគ្នា បង្កើតបានជាសាមគ្គីភាព ដើម្បីសុំសេចក្តីសុខនិងបញ្ជៀសឧបទ្រពចង្រៃទាំងឡាយ។ ការគោរពអ្នកតាក៏ជាផ្នែកមួយនៃពិធីបុណ្យប្រពៃណី ខ្មែរដូចជាចូលឆ្នាំ ភ្ជុំបិណ្ឌផងដែរ។ ពេលធ្វើពិធីឡើងផ្ទះថ្មី ម្ចាស់ផ្ទះតែងបន់ស្រន់អ្នកតាម្ចាស់ទឹកម្ចាស់ដី ដើម្បីសុំសេចក្ដីសុខនិងលាភពរជ័យ។ គេជឿថាបើគោរពត្រឹមត្រូវ អ្នកតានឹងជួយជ្រោមជ្រែង ឱ្យរស់នៅសុខសប្បាយ រកស៊ីមានបាន។ នេះគឺជាទម្លាប់ដូនតា ដែលនៅតែបន្តរហូតមកដល់បច្ចុប្បន្ន ដោយមិនអាចបោះបង់ចោលបានឡើយ។ នៅក្នុងតំបន់ខ្លះ មានរោងអ្នកតា សម្រាប់ជាទីសក្ការៈបូជាប្រចាំភូមិ ឬតំបន់ពួកគេទៀតផង។ ពិធីទាំងនេះបង្ហាញពីជំនឿដ៏រឹងមាំ របស់ប្រជាជនខ្មែរទៅលើអំណាចនៃព្រលឹងអ្នកតា។ ពួកគេជឿថាការបន់ស្រន់អាចដោះស្រាយបញ្ហា ផ្សេងៗបាន បន្ទាប់ពីការខិតខំប្រឹងប្រែងរបស់ខ្លួន។ ពេលខ្លះក៏មានពិធីបន់ស្រន់សុំទឹកភ្លៀង នៅពេលរាំងស្ងួតយូរ ដើម្បីសង្គ្រោះផលដំណាំរបស់ពួកគេ។ ការរៀបចំពិធីតែងតែធ្វើឡើងដោយភាពស្មោះសរ និងការគោរពបូជាដ៏ជ្រាលជ្រៅ។ នេះជាវិធីមួយដើម្បីរក្សានូវជំនឿ និងប្រពៃណីរបស់ខ្មែរឱ្យបានគង់វង្សស្ថិតស្ថេរជានិរន្តរ៍។ មនុស្សជំនាន់ក្រោយៗ ក៏បានរៀនសូត្រយល់ដឹងពីជំនឿនៃទំនៀមទម្លាប់ទាំងនេះពីមនុស្សចាស់ជំនាន់មុនផងដែរ។